វត្តគឺជាកន្លែងស័ក្ដិសិទ្ធិ និងមានសារៈសំខាន់ណាស់ក្នុងសង្គមខ្មែរ ជាពិសេសក្នុងពិធីបុណ្យសព។ ការបូជាសពជាពិធីសាសនាដ៏សំខាន់មួយក្នុងវប្បធម៌ខ្មែរ។ នៅពេលដែលមានសាច់ញាតិស្លាប់ ក្រុមគ្រួសារតែងនាំសពទៅវត្ត ដើម្បីធ្វើបុណ្យតាមប្រពៃណី និងសាសនាព្រះពុទ្ធ។ ចំពោះតួនាទីរបស់វត្តក្នុងការរៀបចំពិធីបុណ្យសពអាចបែងចែកបានជា ៣ចំណុចសំខាន់មានដូចជា ប្រារព្វពិធីបុណ្យសព កម្កលសាកសព និងការបូជាសព។ ក្រោយពេលសពបាននាំមកដល់ គេរៀបចំធ្វើពិធីបូជាសពនៅបរិវេនវត្ត។ ក្នុងការបូជាសពធ្វើដោយមានព្រះអាចារ្យ តាមបែបបទបុណ្យ និងសូត្រធម៌។ ចំពោះព្រះសង្ឃ នឹងធ្វើការសូត្រធម៌ដើម្បីជួយឲ្យវិញ្ញាណទៅរកទីស្ងប់សុខល្អ។ ចំពោះការបូជាសពគឺធ្វើឡើងនៅក្នុងទីបច្ឆាដុតខ្មោច ដែលមាននៅក្នុងវត្ត។ ប៉ុន្តែចំពោះអ្នកដែលមានជីវភាពធូធារវិញគឺគេអាចប្រើប្រាស់ នូវមេនសម្រាប់បូជាសពផងដែរ។ មុនពេលបូជាសពត្រូវមានតាអាចារ្យ អាចារ្យភ្លុក ព្រះសង្ឃ សម្រាប់ធ្វើការ សូត្រមន្តតាមបែបការបូជាសព។ ត្រូវតែមានអ្នកបំបួសមុខភ្លើងម្នាក់ឬពីរនាក់ សម្រាប់ធ្វើការដុតនៅសាកសព។ បន្ទាប់់ពីនោះនិងមានលោកតាអាចារ្យនឹងរៀបរាប់ពីជីវប្រវត្តិរបស់បុគ្គលដែលស្លាប់។ ចំណែកឯវត្តអារាម ក៏ទទួលនៅកន្លែងសម្រាប់បញ្ចុះសាកសពផងដែរ។ ពីព្រោះគ្រួសារខ្លះមានជំនឿថា ប្រសិនបើគេបូជាសាកសពនិងធ្វើអោយព្រលឹងនៃសពក្ដៅក្រហាយ។ ការបញ្ចុះសពភាគច្រើនកើតទៅលើបងប្អូនដែលមានខ្សែរចិន វៀតណាម គឺគេនិយមធ្វើការបញ្ចុះសព។ នៅក្នុងពិធីបូជាសពត្រូវធ្វើក្នុងបរិយាកាសស្ងប់ស្ងាត់និងគោរព។ ពីលើនេះទៀតក្រុមគ្រួសារផ្ដល់ការនឹករលឹកនិងការលាចុងក្រោយដល់សព មុនធ្វើការដុត។ បន្ថែមពីនេះនុះការបូជាសពជួយអោយក្រុមគ្រួសារទទួលបានភាពស្ងប់ចិត្ត។ រីឯការបូជាសពគឺធ្វើឡើងដើម្បីសុំសេចក្ដីសុខដល់វិញ្ញាណអ្នកស្លាប់។ បន្ទាប់ពីបូជាសពហើយ ព្រះសង្ឃនិងធ្វើការសម្ដែងព្រះធម៌ផ្តល់ការអប់រំនៃសេចក្ដីស្មោះត្រង់ និងការរំងាប់សេចក្តីទុក្ខ។ ចំណេកឯការប្រារព្វពិធីបុណ្យសពវិញ គឺគេនិយមយកទីវត្តអារាមព្រោះទីកន្លែងនុះមានទីធ្លាធំទូលាយ។ នៅក្នុងទីវត្តអារាមគឺវាមានភាពងាយស្រួលដោយសារនៅទីនុះមានសម្ភារៈប្រើប្រាស់ស្រាប់។ ហើយថែមទាំងងាយស្រួលក្នុងការជួយគ្នាពីព្រោះនៅទីនុះសម្បុរទៅដោយបងប្អូនចំណុះជើងវត្ត។ វត្តជួយរៀបចំតង់ កន្លែងអង្គុយ និងកន្លែងបង្ហាញសព។ ចំណែកឯគ្រួសារដែលមានលទ្ធភាព គឺគេនឹងជួលនូវរោង តុ សម្រាប់ទទួលភ្ញៀវ។ បុណ្យសពត្រូវធ្វើនៅវត្តរយៈពេល ១ - ៣ ឬ៥ថ្ងៃ អាស្រ័យលើគ្រួសារនិងទៅតាមលទ្ធភាព។ វត្តផ្ដល់កន្លែងសម្រាប់សាច់ញាតិ និងភ្ញៀវមកជួយរំលែកទុក្ខ។ មិនត្រឹមតែប៉ុន្នឹងទេវត្តជួយអោយការប្រព្រឹត្តបុណ្យមានរបៀប និងតាមទំនៀមទម្លាប់។ វត្តអាចផ្ដល់ជាសម្ភារៈ ស្បៀងអាហារ និងភេសជ្ជៈមួយចំនួនផងដែរ។ រីឯការប្រារព្ធកម្មវិធីនេះគឺត្រូវអញ្ជើញបងប្អូនមកដើម្បីជួយទទួលភ្ញៀវដែលមកបុណ្យសព។ ការប្រារព្ធពិធីបុណ្យសពនេះនិងនិមន្តព្រះសង្ឃមកធ្វើការសូត្រមន្ត និងទទួលចង្ហាន់ពេលព្រឹកនិងថ្ងៃផងដែរ។ បន្ទាប់ពីទទួលចង្ហាន់រួចហើយព្រះសង្ឃនិងធ្វើការសម្តែងព្រះធម៍ទេសនា ចំរើនព្រះបរិត្ត។ បើយើងគិតដល់ការតម្កលសាកសពវិញវាជាព្រឹត្តិការណ៍ចុងក្រោយនៃពិធីបុណ្យសព។ ការតម្កលសាកសពនៅវត្តជារបៀបគោរពចំពោះអ្នកស្លាប់និងគោរពទំនៀមសាសនា។ ចំពោះការតម្កលសាកសពនៅវត្តជាការបញ្ចប់ពិធីដែលមានន័យជ្រាលជ្រៅក្នុងជីវិតមនុស្សខ្មែរ។ ក្រោយតម្កលសាកសព គ្រួសារអាចយកសម្ភារៈសាកសពទៅរក្សា។ ពិធីនេះបង្ហាញពីភាពអនិច្ចានៃជីវិតមនុស្ស។ បន្ថែមពីនេះទៅទៀតការតម្កលសាកសពជាដំណាក់កាលចុងក្រោយដែលគ្រួសារបាននឹកចំពោះអ្នកស្លាប់។